ការទៅទស្សនាភាពយន្តក្នុងរោងកុន គឺជាបទពិសោធន៍ដ៏រីករាយមួយ ដែលអនុញ្ញាតឲ្យយើងបានបន្ធូរអារម្មណ៍ និងរីករាយជាមួយខ្សែភាពយន្តនៅលើអេក្រង់ធំជាមួយនឹងប្រព័ន្ធសំឡេងដ៏ច្បាស់។ ដើម្បីធានាថាអ្នក និងអ្នកទស្សនាដទៃទៀតទទួលបានបទពិសោធន៍ល្អប្រសើរ គួរអនុវត្តតាមអាកប្បកិរិយាសមរម្យមួយចំនួន។ ដូចជាការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់មួយ។ សូមបិទសំឡេងរោទ៍ទូរស័ព្ទទាំងស្រុង ឬដាក់ចូលរបៀបស្ងាត់ ឬញ័រ។ អ្នកត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកមិនបង្កការរំខានដល់អ្នកដទៃទ្បើយ។ សំឡេងរោទ៍ ឬសំឡេងជូនដំណឹងសារ អាចរំខានដល់អារម្មណ៍ និងការផ្ដោតអារម្មណ៍របស់អ្នកទស្សនា។ ការធ្វើបែបនេះ ជួយឲ្យបរិយាកាសក្នុងរោងកុនមានភាពស្ងប់ស្ងាត់ ដែលធ្វើឲ្យអ្នកទស្សនាទាំងអស់អាចរីករាយជាមួយភាពយន្តដោយគ្មានការរំខាន។ ចំណែកឯមួយចំនុចទៀតនោះគឺ សូមកុំនិយាយទូរស័ព្ទនៅក្នុងរោងកុន ព្រោះការនិយាយទូរស័ព្ទនៅក្នុងរោងកុន គឺវារំខានដល់អ្នកដែលទស្សនាក្នុងរោងកុនជាមួយគ្នា។ សំឡេងនិយាយរបស់អ្នក ទោះបីជាអ្នកព្យាយាមនិយាយខ្សឹបៗក៏ដោយ ក៏នៅតែអាចឮដល់អ្នកជុំវិញខ្លួនដែរ។ នេះធ្វើឲ្យអ្នកដទៃពិបាកស្តាប់សំឡេងភាពយន្ត ក៏ដូចជាធ្វើឲ្យពួកគេមិនអាចផ្តោតអារម្មណ៍លើសាច់រឿងបាន។ ប្រសិនបើអ្នកមានការហៅចូលបន្ទាន់ដែលមិនអាចខកខានបាន សូមចេញទៅនិយាយនៅខាងក្រៅរោងកុន។ នេះជាការបង្ហាញពីការទទួលខុសត្រូវរបស់អ្នក ហើយវាក៏បង្ហាញពីការគោរពចំពោះអ្នកទស្សនាដទៃទៀតផងដែរ។ ចំនុចសំខាន់មួយទៀត គឺការនិយាយគ្នាឮៗនៅក្នុងរោងកុនអំពីសាច់រឿង ឬរឿងដទៃទៀត វាជាទង្វើមួយដែលគួរតែជៀសវាង។ សូមរក្សាសំឡេងនិយាយឲ្យទាបបំផុត ប្រសិនបើអ្នកចាំបាច់ត្រូវនិយាយជាមួយអ្នកក្បែរគ្រាន់តែ និយាយខ្សឹបៗ។ ហើយការខ្សឹបខ្សៀវក៏គួរតែធ្វើឡើងក្នុងរយៈពេលខ្លីបំផុតដែរ។ ការនិយាយឮៗ ឬសើចខ្លាំងៗអាចរំខានដល់ការផ្តោតអារម្មណ៍របស់អ្នកដទៃលើភាពយន្ត ព្រោះពួកគេបានចំណាយប្រាក់ដើម្បីមកទស្សនា។ ពួកគេចង់រីករាយជាមួយនឹងសាច់រឿង និងសំឡេង ដែលការរំខានរបស់អ្នកអាចបំផ្លាញបទពិសោធន៍របស់ពួកគេ។ ការរក្សាភាពស្ងៀមស្ងាត់ ឬនិយាយតិចៗ គឺជាការគោរពចំពោះអ្នកទស្សនាដទៃ និងបង្ហាញថាអ្នកជាមនុស្សដែលចេះគិតគូរផងដែរ។ សូមគិតដល់អារម្មណ៍អ្នកដទៃ ដោយកុំនិយាយអធិប្បាយពីសាច់រឿងឮៗប្រសិនបើអ្នកធ្លាប់ទស្សនារួចម្តងហើយ។ ជៀសវាងការលេងទូរស័ព្ទ ជាពិសេសបើកពន្លឺពីព្រោះ ការលេងទូរស័ព្ទអំឡុងពេលភាពយន្តកំពុងចាក់បញ្ចាំង គឺជាទម្លាប់មិនល្អមួយ។ ពន្លឺចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាច រំខានដល់អ្នកទស្សនាដែលអង្គុយនៅខាងក្រោយ ហើយវាអាចរំខានដល់អ្នកដែលអង្គុយនៅក្បែរអ្នកផងដែរ។ ពន្លឺនោះអាចធ្វើឲ្យពួកគេបាត់បង់អារម្មណ៍ក្នុងការទស្សនា វាក៏បំពានលើភាពងងឹតនៅក្នុងរោងកុនដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកទស្សនាភាពយន្ត។ ប្រសិនបើអ្នកចាំបាច់ត្រូវឆែកមើលទូរស័ព្ទបន្ទាន់សូមចួយបន្ថយពន្លឺអេក្រង់អោយទាបបំផុត។ ការលេងហ្គេមនៅលើទូរស័ព្ទរបស់អ្នក ក្នុងកំឡុងពេលមើលកុន ក៍ត្រូវមានការហាមឃាត់ដែរ។ ដែលការប្រើប្រាស់ទូរស័ព្ទច្រើនពេក មិនត្រឹមតែរំខានអ្នកដទៃទេ តែថែមទាំងធ្វើឲ្យអ្នកខ្លួនឯងខកខានសាច់រឿងសំខាន់ៗក្នុងភាពយន្តទៀតផង ដូច្នេះសូមទុកទូរស័ព្ទក្នុងហោប៉ៅ។ សរុបមក ការអនុវត្តអាកប្បកិរិយាល្អៗទាំងនេះ គឺមិនត្រឹមតែជាការបង្ហាញការគោរពចំពោះអ្នកទស្សនាដទៃប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជួយឲ្យបទពិសោធន៍ទស្សនាភាពយន្តនៅក្នុងរោងកុនកាន់តែមានផាសុកភាព និងរីករាយសម្រាប់អ្នករាល់គ្នាផងដែរ។ ដូច្នេះសូមចូលទស្សនាប្រកបដោយការគោរពចំពោះគ្រប់ៗគ្នា។